រីឯសម្លសម្លក់ខ្នុរខ្ចីវិញ គឺជាម្ហូបសម្លខ្មែរ ដែលប្រើសាច់ខ្នុរខ្ចី ជាគ្រឿងផ្សំសំខាន់ បង្កើតជាសម្លមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនឈ្ងុយល្អ។ គ្រឿងផ្សំសំខាន់ៗសម្រាប់សម្លសម្លក់ខ្នុរខ្ចីមាន ខ្នុរខ្ចី សាច់ជ្រូក ឬសាច់ផ្សេងៗ ខ្ទឹមស ខ្ញី បន្លែផ្សេងៗ ដូចជា ត្រសក់ ស្លឹកគ្រៃ អំបិល ម្ទេស ទឹក ស្ករ និងទឹកត្រី។ របៀបធ្វើសម្លសម្លក់ខ្នុរខ្ចីវិញជាដំបូង លាងសម្អាតខ្នុរខ្ចី និងសាច់ជ្រូកឱ្យបានស្អាត។ ដាំខ្នុរខ្ចីជាមួយទឹក ដល់ស្បែកវាទន់ បន្ថែមខ្ទឹមស ខ្ញី បន្លែ និងគ្រឿងទេសផ្សេងៗ។ បន្ថែមអំបិល ស្ករ និងទឹកត្រី ដើម្បីផ្តល់រសជាតិ ចម្អិនឱ្យសម្លមានរសជាតិឆ្ងាញ់ និងស្បែកជ្រូកទន់។